ក្លឹបអ្នកគាំទ្របាល់ទាត់ គឺជាក្រុមមនុស្សដែលមានចំណង់ចំណូលចិត្ត និងស្រលាញ់ក្រុមបាល់ទាត់ជាក់លាក់។ ក្លឹបទាំងនេះមិនត្រឹមតែគាំទ្រក្រុមនៅពេលប្រកួតប៉ុណ្ណោះទេ ពួកគេក៏ជួយបង្កើតសហគមន៍ និងភាពសាមគ្គីភាពរវាងអ្នកគាំទ្រ។ ក្លឹបនេះអាចមានសមាជិកពីក្មេងសិស្ស យុវជន ដល់មនុស្សមធ្យមវ័យ និងមនុស្សពេញវ័យ ដែលចូលរួមដោយសារតែចំណង់ចំណូលចិត្តផ្ទាល់ខ្លួននិងក្តីស្រលាញ់ចំពោះកីឡាបាល់ទាត់។ ការបង្កើតក្លឹបអ្នកគាំទ្របាល់ទាត់មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគមន៍អ្នកស្រលាញ់កីឡាបាល់ទាត់។ មូលហេតុសំខាន់នៃការបង្កើតក្លឹបនោះ គឺដើម្បីផ្ដល់ទីកន្លែងសម្រាប់អ្នកគាំទ្រស្រលាញ់ក្រុមជាក្រុមតូច ឬជាសហគមន៍ធំ ដែលអាចប្រមូលផ្តុំគ្នា និងចែករំលែកអារម្មណ៍អំពីការប្រកួតបានយ៉ាងសេរី។ ការមានកន្លែងសម្រាប់ប្រមូលផ្តុំដូចនេះ ជួយឲ្យសមាជិកទទួលបានឱកាសពិភាក្សា ការវិភាគលទ្ធផលនៃការប្រកួត និងផ្តល់យោបល់អំពីក្បួន និងយុទ្ធសាស្ត្ររបស់ក្រុមដែលពួកគេចូលចិត្ត។ លើសពីនេះ ក្លឹបអ្នកគាំទ្រនៅតែមានតួនាទីសំខាន់ក្នុងការបង្កើតមិត្តភាពថ្មីៗ។ ការចូលរួមក្នុងក្លឹបមិនត្រឹមតែជាការមើលការប្រកួតរួមគ្នាប៉ុណ្ណោះទេប៉ុន្តែជាការចែករំលែកបទពិសោធន៍ និងអារម្មណ៍រួមគ្នា។ វាគឺជាការចែករំលែកនូវរាល់បទពិសោធន៍ចំណេះដឹង និង អារម្មណ៍ល្អៗជាមួយគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ។ ពេលសមាជិកបានចូលរួមក្នុងសកម្មភាពផ្ទាល់ខ្លួន ដូចជា ការចូលរួមក្នុងការតែងព្រឹត្តិការណ៍ ការរួមចំណែកក្នុងសកម្មភាពសង្គម ឬការចូលរួមជាក្រុមក្នុងការទស្សនាការប្រកួត វាបង្កើតភាពសាមគ្គី និងកម្លាំងផ្លូវចិត្តរបស់សមាជិកក្នុងក្លឹប។ មូលហេតុទៀតនៃការបង្កើតក្លឹប គឺការផ្តល់ឱកាសសម្រាប់សហគមន៍ក្នុងការគាំទ្រក្រុមជាតិនៅលើកម្រិតជាតិ។ នៅពេលមានក្លឹបអ្នកគាំទ្រច្រើន ការរួមចំណែកក្នុងការគាំទ្រក្រុមមិនត្រឹមតែមានតម្លៃផ្ទាល់ខ្លួនទេ តែវាក៏ជួយបង្កើតភាពរីករាយ និងចំណងមិត្តភាពរវាងអ្នកគាំទ្រទូទាំងប្រទេស។ សកម្មភាពនេះបង្កើតក្តីសុខក្នុងចិត្ត និង រឹតចំណងមិត្តភាពរវាងអ្នកស្នេហាវិស័យនេះគ្រប់ទិសទីឱ្យកាន់តែស្អិតល្មួត។ ក្លឹបនេះក៏អាចជួយផ្សព្វផ្សាយស្នាដៃ និងភាពស្រលាញ់បាល់ទាត់ទៅកាន់យុវជន ឬសាធារណៈជនជាមធ្យោបាយផ្សេងៗ។ ចុងក្រោយ ក្លឹបអ្នកគាំទ្រមានតួនាទីក្នុងការបង្កើតសហគមន៍ដ៏សម្បូរបែប និងប្រកបដោយភាពសប្បាយរីករាយ។ ទីនេះជាទីប្រជុំជនសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈមកជួបជុំគ្នាជជែកកម្សាន្តពីការប្រកួត និង ចែករំលែកសេចក្តីស្រលាញ់ចំពោះក្រុមដែលខ្លួនពេញចិត្ត។ តាមរយៈការចូលរួមក្នុងសកម្មភាពនានា សមាជិកក្លឹបទទួលបានអត្ថប្រយោជន៍ទាំងផ្លូវចិត្ត និងសង្គម។ ដែលបង្កើតកម្លាំងសាមគ្គី និងភាពរីករាយក្នុងជីវិតប្រចាំថ្ងៃ។ សារសំខាន់ គឺក្លឹបអ្នកគាំទ្របាល់ទាត់មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាការប្រកួតនោះទេ ប៉ុន្តែជាកន្លែងសម្រាប់ចែករំលែកអារម្មណ៍ សាងនិស្ស័យមិត្តភាព និងបង្កើតសហគមន៍ដែលរឹងមាំ។ ទីនេះជាកន្លែងសម្រាប់ផ្លាស់ប្តូរអារម្មណ៍ សាងមិត្តភាពឱ្យស្អិតល្មួត និង បង្កើតជាសហគមន៍អ្នកគាំទ្រដ៏រឹងមាំមួយសម្រាប់អ្នករាល់គ្នា។ ការបង្កើតក្លឹបដូចនេះ ធានាបានថាអ្នកគាំទ្រតែងតែមានឱកាសសម្រាប់រីករាយ និងទទួលបានបទពិសោធន៍ថ្មីៗជារួមជាមួយមិត្តភក្តិដែលមានចំណូលចិត្តដូចគ្នា។ នៅពេលមានការប្រកួតបាល់ទាត់ ក្លឹបអ្នកគាំទ្រមានសកម្មភាពជាច្រើន ដើម្បីបង្ហាញការគាំទ្រនិងបង្កើតបរិយាកាសសប្បាយរីករាយ។ សកម្មភាពដំបូង គឺការរៀបចំការជួបជុំមួយចំនួន ដើម្បីមើលការប្រកួតជាក្រុម។ ការជួបជុំទាំងនេះធ្វើឡើងក្នុងកន្លែងសុវត្ថិភាព ដែលអាចជាសាលកីឡា ភោជនីយដ្ឋាន ឬកន្លែងសាធារណៈផ្សេងៗ។ កន្លែងទាំងនេះផ្តល់ឱកាសឱ្យសមាជិកសហគមន៍ទទួលបានបទពិសោធន៍រីករាយក្នុងការមើលការប្រកួត និងចែករំលែកអារម្មណ៍ជាមួយមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន។ ក្រៅពីការជួបជុំ ក្លឹបអ្នកគាំទ្របង្ហាញការគាំទ្រតាមរយៈការពាក់អាវយឺតក្រុម បង្ហាញទង់ដែង និងស្លាកសញ្ញា។ អាវយឺត ក្រាហ្វិកទង់ដែង និងស្លាកសញ្ញានេះ មិនត្រឹមតែបង្ហាញអត្តសញ្ញាណនៃក្រុមដែលគាំទ្រ ទេ វាក៏បង្កើតអារម្មណ៍ថាអ្នកគាំទ្រជាសហគមន៍មួយដែលរួមចំណែកក្នុងការគាំទ្រក្រុមផងដែរ។ វាបង្កើតអារម្មណ៍ឱ្យអ្នកគាំទ្រយល់ថាពួកគេជាចំណែកដ៏សំខាន់នៃសហគមន៍តែមួយ និង រួមគ្នាជ្រោមជ្រែងលើកទឹកចិត្តដល់ក្រុមដែលខ្លួនស្រលាញ់។ ការពាក់ស្លាកសញ្ញា និងទង់ដែង ក៏ជួយបង្កើតភាពរួមគ្នា និងការទាក់ទាញចិត្តសមាជិកថ្មីៗក្នុងក្លឹបផងដែរ។ ក្លឹបអ្នកគាំទ្រប្រើបណ្តាញសង្គមដើម្បីផ្សព្វផ្សាយការគាំទ្រក្រុម និងចែករំលែកព័ត៌មានថ្មីៗពីការប្រកួត។ ការបង្ហោះនេះអាចជារូបភាព វីដេអូ ឬសារដែលបង្ហាញអារម្មណ៍គាំទ្រនៅពេលប្រកួត។ វាផ្តល់ឱកាសឱ្យអ្នកគាំទ្រពីចម្ងាយអាចចូលរួមក្នុងបរិយាកាសនៃការគាំទ្រក្រុម និងអាចទទួលបានព័ត៌មានថ្មីៗពីសមាជិកផ្សេងៗក្នុងក្លឹប។ ការផ្សព្វផ្សាយតាមបណ្តាញសង្គមក៏ជួយទាក់ទាញអ្នកគាំទ្រថ្មីៗឲ្យចូលរួមក្នុងសហគមន៍គាំទ្រក្រុមបាល់ទាត់ផងដែរ។ ក្រៅពីការបង្ហាញការគាំទ្រផ្លូវការ អ្នកគាំទ្រនៅក្នុងក្លឹបក៏រៀបចំសកម្មភាពសម្រាប់សមាជិកផ្ទាល់ដែរ។ ដែលសកម្មភាពទាំងនោះមានដូចជា ការប្រកួតបាល់ទាត់សម្រាប់ក្មេង ការប្រកួតសមាជិកក្នុងក្លឹប និងសកម្មភាពស្ម័គ្រចិត្តជួយសង្គមជុំវិញការប្រកួត។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កើតភាពសប្បាយរីករាយ និងសុខភាពល្អដល់សមាជិកទេ វាក៏បង្ហាញពីភាពរួមគ្នានិងការចូលរួមក្នុងសហគមន៍។ ក្លឹបអ្នកគាំទ្រប្រើឱកាសនេះក្នុងការបង្រៀនពីភាពស្ម័គ្រចិត្ត និងការរួមចំណែកជាសាធារណៈ។ ដោយសរុប សកម្មភាពរបស់ក្លឹបអ្នកគាំទ្រនៅពេលមានការប្រកួត រួមមានការជួបជុំក្នុងក្លឹប ការពាក់អាវយឺត ការបង្ហោះសារតាមបណ្តាញសង្គម និងការរៀបចំសកម្មភាពស្ម័គ្រចិត្ត និងកីឡា។ សកម្មភាពទាំងនេះបង្ហាញពីការគាំទ្រក្រុម និងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់សមាជិកទាំងអស់។ ក្លឹបអ្នកគាំទ្រមាននាទីសំខាន់ក្នុងការបង្កើតសហគមន៍ដែលរួមបញ្ចូលអារម្មណ៍ស្រឡាញ់ កំលាំងចិត្ត និងភាពរួមគ្នា ដើម្បីគាំទ្រក្រុមដែលពួកគេចូលចិត្ត។ ចំណែកឯភាពខុសវិញ ក្លឹបអ្នកគាំទ្របាល់ទាត់ ខុសគ្នាពីអ្នកគាំទ្រធម្មតា នៅត្រង់កម្រិតនៃការរៀបចំ និងការចូលរួមយ៉ាងសកម្ម។ អ្នកគាំទ្រធម្មតាមិនសូវជក់ចិត្តខ្លាំងឡើយដោយគ្រាន់តែតាមដានទស្សនាការប្រកួតតាមកញ្ចក់ទូរទស្សន៍ និង ទៅកីឡាដ្ឋានផ្ទាល់តាមពេលវេលាទំនេរ។ ប៉ុន្តែមិនមានរចនាសម្ព័ន្ធ ឬសកម្មភាពរួមជាក់លាក់ជាមួយអ្នកគាំទ្រផ្សេងៗទៀតទេ។ ពួកគេច្រើនគាំទ្រតាមអារម្មណ៍ផ្ទាល់ខ្លួន និងមិនចូលរួមក្នុងការរៀបចំសកម្មភាពជាក្រុមឡើយ។ ផ្ទុយទៅវិញក្លឹបអ្នកគាំទ្រគឺជាក្រុមដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ មានទាំងសមាជិក និង ថ្នាក់ដឹកនាំច្បាស់លាស់ដើម្បីរៀបចំសកម្មភាពរួមគ្នា។ ពួកគេមានគោលដៅរួមគ្នាតែមួយគត់គឺការសាមគ្គីគ្នាលើកទឹកចិត្ត និង ជ្រោមជ្រែងដល់ក្រុមបាល់ទាត់ដែលពួកគេស្រលាញ់ឱ្យទទួលបានជោគជ័យ។ សមាជិកក្លឹបមិនត្រឹមតែទៅមើលការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំសកម្មភាពជាច្រើនផង។ ការរៀបចំសកម្មភាពជាច្រើនទាំងនោះមានដូចជា ការជួបជុំមើលការប្រកួតជាក្រុម ការធ្វើបដា ទង់ជាតិ ឬសម្លៀកបំពាក់ពិសេស ដើម្បីលើកទឹកចិត្តកីឡាករ និងបង្កើតបរិយាកាសកម្សាន្តនៅក្នុងកីឡាដ្ឋាន។ លើសពីនេះទៅទៀតក្លឹបអ្នកគាំទ្របាល់ទាត់ក៏មានកាតព្វកិច្ចជួយដល់កិច្ចការងារសង្គម និង ចូលរួមចំណែកអភិវឌ្ឍសហគមន៍ឱ្យមានភាពប្រសើរឡើង។ ក្លឹបជាច្រើនរៀបចំសកម្មភាពសប្បុរសធម៌ ការជួយសហគមន៍ ឬសកម្មភាពវប្បធម៌ផ្សេងៗ ដែលធ្វើឲ្យការគាំទ្របាល់ទាត់លើសពីការកម្សាន្តធម្មតា ទៅជាការចូលរួមអភិវឌ្ឍសង្គម។ ចំពោះអ្នកគាំទ្រធម្មតាមិនចាំបាច់មានការចូលរួមក្នុងសកម្មភាពទាំងនេះឡើយ និង គ្រាន់តែតាមដានទស្សនាការប្រកួតតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ សរុបមក ការខុសគ្នាសំខាន់រវាងក្លឹបអ្នកគាំទ្របាល់ទាត់ និងអ្នកគាំទ្រធម្មតា គឺស្ថិតនៅលើកម្រិតនៃការរួមបញ្ចូលគ្នា ការរៀបចំ និងការចូលរួមយ៉ាងសកម្ម។ ក្លឹបអ្នកគាំទ្រ បង្ហាញពីស្មារតីសាមគ្គី មិត្តភាព និងការគាំទ្រយ៉ាងមានវិន័យ ខណៈដែលអ្នកគាំទ្រធម្មតា គ្រាន់តែជាការស្រឡាញ់ និងគាំទ្រតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ